មុខរបរប្រពៃណីនៃការឆ្លាក់ថ្ម និងស្ថាបត្យកម្មប្រាសាទ គឺជាស្នាដៃសិល្បៈ និងបច្ចេកវិទ្យាបុរាណដ៏អស្ចារ្យរបស់ជនជាតិខ្មែរ ដែលត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងសម័យអង្គរ ប្រមាណសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥។ មុខរបរនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត ភាពឈ្លាសវៃ និងជំនាញសិប្បកម្មខ្ពស់របស់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែថែមទាំងជាសសរស្តម្ភដ៏សំខាន់ដែលបានកសាងនិងបន្តនូវអរិយធម៌ដ៏រុងរឿងមួយនេះរហូតដល់ាសព្វថ្ងៃ។ ការឆ្លាក់ថ្ម គឺជាបេះដូងនៃសិល្បៈប្រាសាទខ្មែរ សិល្បករខ្មែរបុរាណបានប្រើប្រាស់ថ្មភក់ជាវត្ថុធាតុដើមសំខាន់ ដោយឆ្លាក់រូបភាពផ្សេងៗទៅលើជញ្ជាំង ប្រាង្គ ប៉ម និងសសរប្រាសាទ។ ជាងចម្លាក់ខ្មែរបានប្រើប្រាស់ឧបករណ៍សាមញ្ញៗ ប៉ុន្តែអាចឆ្លាក់រូបភាព និងក្បាច់លម្អនានាយ៉ាងល្អិតល្អន់ទៅលើផ្ទៃថ្ម។ កាយវិភាគសាស្ត្រ រូបចម្លាក់ទេវតា អប្សរា ឬតួអង្គក្នុងរឿងទេវកថា ត្រូវបានឆ្លាក់ឡើងយ៉ាងត្រឹមត្រូវតាមកាយវិភាគសាស្ត្រ ដោយបង្ហាញពីសាច់ដុំ សន្លាក់ និងមើលទៅមានចលនាយ៉ាងរស់រវើក ឧទាហរណ៍ជាក់ស្ដែងគឺរូបអប្សរា ដែលបង្ហាញពីភាពទន់ភ្លន់ ល្វត់ល្វន់ និងមានជីវិត។ ទស្សនីយភាពបង្ហាញថា ពួកគេចេះរៀបចំរូបភាពឱ្យមានលំនឹង មានចម្ងាយជិតឆ្ងាយ និងស៊ីសង្វាក់គ្នាល្អ ដែលធ្វើឱ្យផ្ទាំងចម្លាក់រឿងរ៉ាវនានាមានលក្ខណៈទាក់ទាញ និងងាយស្រួលយល់។ ការប្រើប្រាស់ពន្លឺ និងស្រមោល ជាងចម្លាក់បានចេះប្រើប្រាស់ជម្រៅនៃការឆ្លាក់ ដើម្បីបង្កើតជាពន្លឺ និងស្រមោល ដែលធ្វើឱ្យរូបចម្លាក់មានភាពលេចធ្លោរ និងមានវិមាត្រ។ ការឆ្លាក់ថ្មនៅតាមប្រាសាទខ្មែររួមមានក្បាច់ចម្លាក់ជាច្រើនប្រភេទ ដែលសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ។ រូបចម្លាក់មនុស្ស និងទេពតា រួមមានរូបព្រះឥសូរ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះពុទ្ធ អប្សរា ទេវតា និងឥសី ដែលបង្ហាញពីជំនឿសាសនា និងទស្សនវិជ្ជាខ្មែរបុរាណ។ រឿងរ៉ាវទេវកថា និងប្រវត្តិសាស្ត្រ ផ្ទាំងចម្លាក់រឿងរាមកេរ្តិ៍ មហាភារតៈ ឬព្រឹត្តិការណ៍សំខាន់ៗក្នុងរាជ្យរបស់ព្រះមហាក្សត្រ ត្រូវបានឆ្លាក់លម្អលើជញ្ជាំងថែវប្រាសាទ ដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ក្បាច់រុក្ខជាតិ និងសត្វ ក្បាច់ស្លឹកឈើ ផ្កា ភ្ញី និងរូបសត្វផ្សេងៗដូចជា នាគ គ្រុឌ សត្វតោ ដំរី ត្រូវ បានឆ្លាក់បញ្ចូលគ្នាយ៉ាងចុះសម្រុង បង្កើតបានជាលំនាំដ៏វិចិត្រ ដែលជានិមិត្តរូបនៃធម្មជាតិ និងភាពបរិបូរណ៌។ ការឆ្លាក់ថ្មនៅតែជាជំនាញមួយដែលត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជុំវិញខេត្តសៀមរាប។ ស្ថាបត្យកម្មប្រាសាទ គឺជាសក្ខីភាពនៃភាពប៉ិនប្រសប់ខាងវិស្វកម្ម និងការរៀបចំបែបផែនរបស់ជនជាតិខ្មែរ ហើយប្រាសាទនីមួយៗត្រូវបានសាងសង់ឡើងដោយមានលក្ខណៈពិសេសរៀងៗខ្លួន។ ការរៀបចំទីតាំង និងទិសដៅ ប្រាសាទជាច្រើនត្រូវបានតម្រង់ទិសទៅទិសខាងកើត ដើម្បីទទួលពន្លឺព្រះអាទិត្យរះ និងមានប្លង់ស៊ីមេទ្រី។ ការប្រើប្រាស់សម្ភារៈ ថ្មភក់ និងថ្មបាយក្រៀម គឺជាសម្ភារៈចម្បងដែលត្រូវបានប្រើប្រាស់ក្នុងការសាងសង់ ដោយបង្ហាញពីភាពធន់ និងយូរអង្វែង។ បច្ចេកទេសសាងសង់ ជនជាតិខ្មែរបុរាណបានប្រើប្រាស់បច្ចេកទេសត្រួតថ្ម ដោយមិនចាំបាច់ប្រើបាយអភ្ជាប់ ដែលបង្ហាញពីចំណេះដឹងខ្ពស់និងភាពវៃឆ្លាត។ មុខងារ និងអត្ថន័យ ប្រាសាទនីមួយៗមិនត្រឹមតែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសាសនា នយោបាយ និងសេដ្ឋកិច្ចរបស់អាណាចក្រខ្មែរ។ រចនាសម្ព័ន្ធរបស់ប្រាសាទ ជាពិសេសប្រាសាទភ្នំ គឺតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាលំនៅឋានរបស់ទេព្តា។ ភាពច្នៃប្រឌិតរបស់ជាងចម្លាក់ និងស្ថាបត្យករខ្មែរបានបង្កើតនូវទម្រង់សិល្បៈ និងរចនាសម្ព័ន្ធដ៏ប្លែក ខុសពីប្រទេសដទៃទៀត។ ពួកគេបានបញ្ចូលទម្រង់សិល្បៈឥណ្ឌាជាមួយនឹងរចនាបថខ្មែរដើម បង្កើតបានជាលក្ខណៈពិសេសមួយដែលគេហៅថា "រចនាបថអង្គរ"។ កម្លាំងបញ្ញា ការគណនាដ៏ស្មុគស្មាញក្នុងការរៀបចំទីតាំង ទំហំ និងសមាមាត្រនៃប្រាសាទ ក៏ដូចជាការយល់ដឹងផ្នែកតារាសាស្ត្រ និងធរណីមាត្រ គឺសុទ្ធតែជាភស្តុតាងនៃកម្លាំងបញ្ញាដ៏ខ្ពង់ខ្ពស់របស់ពួកគេ។ ជំនាញសិប្បកម្មខ្ពស់ ភាពល្អិតល្អន់នៃការឆ្លាក់ ការរៀបចំថ្មដោយគ្មានចន្លោះប្រហោង និងភាពរឹងមាំនៃសំណង់ដែលនៅតែឈររាប់រយឆ្នាំមកនេះ បានបញ្ជាក់ពីជំនាញសិប្បកម្មដ៏ជំនាញរបស់ពួកគេ។ មុខរបរនៃការឆ្លាក់ថ្ម និងស្ថាបត្យកម្មប្រាសាទ មិនមែនត្រឹមតែជាមុខរបរមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអត្តសញ្ញាណវប្បធម៌ និងជាមរតកដ៏មហាសាលរបស់ប្រជាជនខ្មែរ ដែលបានបន្សល់ទុកនូវសំណង់ដ៏អស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សា និងស្ញប់ស្ញែងរហូតមកដល់បច្ចុប្បន្ន។ ភាពច្នៃប្រឌិត កម្លាំងបញ្ញា និងជំនាញសិប្បកម្មខ្ពស់ គឺជាសសរស្តម្ភដ៏សំខាន់ដែលបានកសាងនូវអរិយធម៌ខ្មែរដ៏រុងរឿង ជាពិសេសក្នុងសម័យអង្គរ។ ជនជាតិខ្មែរបុរាណបានបង្ហាញនូវភាពច្នៃប្រឌិតដ៏អស្ចារ្យតាមរយៈការបង្កើតនូវរចនាបថសិល្បៈប្លែកៗ ដែលមានលក្ខណៈផ្ទាល់ខ្លួនខុសពីឥទ្ធិពលខាងក្រៅ។ ពួកគេមិនត្រឹមតែយកគំរូតាមសិល្បៈឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែបានកែច្នៃ បង្កើតថ្មី និងបញ្ចូលនូវធាតុផ្សំវប្បធម៌ខ្មែរពិតៗទៅក្នុងស្នាដៃរបស់ខ្លួន។ ការបង្កើតរចនាបថប្លែកៗ ជាងចម្លាក់ខ្មែរបានអភិវឌ្ឍក្បាច់រចនាប្លែកៗ ដូចជាក្បាច់អប្សរា ក្បាច់នាគ ក្បាច់គ្រុឌ និងក្បាច់ផ្កាភ្ញី ដែលមានលក្ខណៈរស់រវើក ទន់ភ្លន់ និងពោរពេញដោយអត្ថន័យ។ ពួកគេបានច្នៃប្រឌិតនូវការរៀបចំផ្ទាំងចម្លាក់រឿងរ៉ាវនានាទៅលើជញ្ជាំងប្រាសាទ ដែលមានលក្ខណៈបន្តបន្ទាប់គ្នា ងាយស្រួលយល់ និងមានសោភ័ណភាព។ ការបញ្ចូលគ្នានូវសាសនា និងសិល្បៈ ពួកគេបានច្នៃប្រឌិតនូវវិធីសាស្ត្រក្នុងការរួមបញ្ចូលគ្នារវាងជំនឿសាសនា រួមមាន ហិណ្ឌូ និងព្រះពុទ្ធសាសនា ជាមួយនឹងសិល្បៈ តាមរយៈការឆ្លាក់រូបព្រះ ទេវតា អារក្ស និងរឿងនិទានទេវកថាផ្សេងៗ ដែលសុទ្ធតែមានលក្ខណៈល្អឥតខ្ចោះ។ ភាពឈ្លាសវៃរបស់ខ្មែរបុរាណត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈចំណេះដឹងផ្នែកវិស្វកម្ម គណិតវិទ្យា តារាសាស្ត្រ និងការរៀបចំផែនការដ៏ប៉ិនប្រសប់ក្នុងការសាងសង់ប្រាសាទ។ សំណង់ស្ថាបត្យកម្មដ៏ស្មុគស្មាញមួយនេះ បានបង្ហាញពីការរៀបចំប្លង់ប្រាសាទដ៏ធំសម្បើមដូចជាអង្គរវត្ត ដែលមានអ័ក្សត្រឹមត្រូវតាមទិសភូមិសាស្ត្រ និងស៊ីមេទ្រីដោយបង្ហាញពីចំណេះដឹងផ្នែកធរណីមាត្រ និងតារាសាស្ត្រដ៏ខ្ពស់។ ស្ថាបត្យករខ្មែរ បានគណនាយ៉ាងល្អិតល្អន់នូវទំហំ រូបរាង និងទីតាំងនៃរចនាសម្ព័ន្ធនីមួយៗ ដើម្បីធានាបាននូវភាពអស្ចារ្យដ៏ល្អឯក ព្រមទាំងភាពរឹងមាំរបស់ប្រាសាទផងដែរ។ ការបង្កើតប្រព័ន្ធធារាសាស្ត្រដ៏ធំទូលាយដូចជាបារាយណ៍ ឬ អាងស្តុកទឹក ដើម្បីគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងផ្គត់ផ្គង់ទឹកដល់ប្រជាជន បានបង្ហាញពីកម្លាំងបញ្ញាផ្នែកវិស្វកម្មធារាសាស្ត្រដ៏អស្ចារ្យងាយស្រួលក្នុងដំណើរការរស់នៅជាចាំថ្ងៃ។ ជំនាញសិប្បកម្មខ្ពស់របស់ជាងចម្លាក់ និងស្ថាបត្យករខ្មែរបុរាណ គឺជាមូលដ្ឋានគ្រឹះដែលធ្វើឱ្យស្នាដៃទាំងនេះអាចកើតឡើងបាន។ ពួកគេបានប្រើប្រាស់ឧបករណ៍បុរាណសាមញ្ញៗ ប៉ុន្តែអាចបង្កើតបាននូវលទ្ធផលដ៏អស្ចារ្យ។ ការឆ្លាក់ថ្មប្រកបដោយភាពល្អិតល្អន់ ជាងចម្លាក់បានបង្ហាញពីជំនាញដ៏វិសេសវិសាលក្នុងការឆ្លាក់រូបភាពលម្អិត រស់រវើក និងស៊ីជម្រៅទៅលើថ្មភក់រឹង ហើយក្បាច់នីមួយៗ ដូចជាសរសៃសក់ ផ្នត់សំពត់ ឬសាច់ដុំ គឺសុទ្ធតែជាភស្តុតាងនៃជំនាញដ៏អស្ចារ្យរបស់ខ្មែរ។ ការកាត់ និងរៀបចំថ្ម ការកាត់ថ្មបាយក្រៀម និងថ្មភក់រាប់លានដុំឱ្យមានទំហំ និងរូបរាងត្រឹមត្រូវ រួចយកមកតម្រៀបគ្នាដោយគ្មានចន្លោះប្រហោង បានបង្ហាញពីជំនាញខាងជាងថ្មដ៏ប៉ិនប្រសប់។ ពួកគេអាចដឹកជញ្ជូន និងលើកថ្មធំៗមកតម្រៀបជាសំណង់ដ៏ខ្ពស់ៗបានយ៉ាងស្ទាត់ជំនាញ។ ជំនាញក្នុងការតុបតែងលម្អប្រាសាទដោយក្បាច់ចម្លាក់ផ្សេងៗគ្នា រួមបញ្ចូលគ្នាយ៉ាងចុះសម្រុង បានធ្វើឱ្យប្រាសាទខ្មែរមានភាពលេចធ្លោរ។ ភាពច្នៃប្រឌិត កម្លាំងបញ្ញា និងជំនាញសិប្បកម្មខ្ពស់ មិនមែនត្រឹមតែជាគុណសម្បត្តិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីប្រព័ន្ធអប់រំ ចំណេះដឹងបន្តវេនពីជំនាន់មួយទៅជំនាន់មួយ និងការលើកទឹកចិត្តពីរាជវង្សដែលបានធ្វើឱ្យអរិយធម៌ខ្មែរឈានដល់កម្រិតកំពូល។ សមិទ្ធផលទាំងនេះនៅតែបន្តជាប្រភពនៃមោទនភាព និងជាមេរៀនដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។